ភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ គឺជាបុគ្គលិកដែលធ្វើការក្នុងមជ្ឈមណ្ឌលហៅទូរស័ព្ទ ហើយមានតួនាទីគ្រប់គ្រងការប្រាស្រ័យទាក់ទងជាមួយអតិថិជនជាចម្បងតាមរយៈទូរស័ព្ទ។ ពួកគេដើរតួជាអ្នកតំណាងជួរមុខរបស់ក្រុមហ៊ុនដែលទទួល និងធ្វើការហៅទូរស័ព្ទទៅកាន់អតិថិជន ឬអ្នកប្រើប្រាស់សេវាកម្ម។ ហើយមាន ក្រុមហ៊ុនបរទេសជាច្រើនកំពុងងាកមកចាប់អារម្មណ៍កម្ពុជាសម្រាប់សេវាកម្មបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ ដោយសារកត្តាអំណោយផលមួយចំនួនដូចជា៖ ប្រាក់ឈ្នួលសមរម្យ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ឬប្រទេសអភិវឌ្ឍន៍ ប្រាក់ឈ្នួលសម្រាប់ភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ នៅកម្ពុជាមានតម្លៃទាបជាងគួរឱ្យកត់សម្គាល់។ នេះជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការសរុបសម្រាប់ក្រុមហ៊ុនបរទេស។ ការចំណាយលើការជួលការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក៏មានតម្លៃសមរម្យផងដែរ។ កម្ពុជាមានប្រជាជនវ័យក្មេងជាច្រើន ដែលជាកម្លាំងពលកម្មដ៏ធំ និងមានសក្ដានុពល។ យុវជនមានឆន្ទៈក្នុងការរៀនសូត្រ បុគ្គលិកវ័យក្មេងជាច្រើនមានឆន្ទៈខ្ពស់ក្នុងការរៀនសូត្រជំនាញថ្មីៗ ជាពិសេសភាសាអង់គ្លេស និងជំនាញបច្ចេកទេស។ កម្លាំងពលកម្មមានភាពបត់បែនក្នុងការធ្វើការវេន ដែលសំខាន់សម្រាប់ប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរស័ព្ទ 24 ម៉ោង 7 ថ្ងៃ។ ការប្រើប្រាស់ភាសាអង់គ្លេសកំពុងកើនឡើងនៅក្នុងចំណោមប្រជាជនខ្មែរ ជាពិសេសនៅក្នុងទីក្រុង។ និស្សិតបញ្ចប់ការសិក្សាជាច្រើនមានជំនាញភាសាអង់គ្លេសល្អ ដែលជាតម្រូវការចាំបាច់សម្រាប់មជ្ឈមណ្ឌលហៅទូរស័ព្ទអន្តរជាតិ។ ព្រមទាំង ភាសាផ្សេងៗទៀត ក្រៅពីភាសាខ្មែរ និងអង់គ្លេស មានជនជាតិខ្មែរមួយចំនួនក៏ចេះភាសាបរទេសផ្សេងៗទៀតដូចជា ចិន កូរ៉េ ឬជប៉ុន ដែលអាចបម្រើតម្រូវការទីផ្សារជាក់លាក់។ គោលនយោបាយលើកទឹកចិត្ត រដ្ឋាភិបាលកម្ពុជាមានគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិនបរទេស រួមទាំងការផ្ដល់ពន្ធលើប្រាក់ចំណូល និងការសម្រួលនីតិវិធីវិនិយោគ។ កំណើនសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាបានបង្កើតបរិយាកាសវិនិយោគដែលមានទំនុកចិត្ត។ តំបន់ពេលវេលាអំណោយផល កម្ពុជាស្ថិតនៅក្នុងតំបន់ពេលវេលា GMT+7 ដែលអាចបម្រើទីផ្សារអាស៊ីអាគ្នេយ៍បានយ៉ាងល្អ ហើយក៏អាចសម្របខ្លួនទៅនឹងតំបន់ពេលវេលាផ្សេងទៀតផងដែរ។ ជាពិសេសនោះ ការតភ្ជាប់អ៊ីនធឺណិតនៅកម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ដែលជាកត្តាចាំបាច់សម្រាប់ប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរស័ព្ទ។ ចំពោះ តួនាទី និងភារកិច្ចរបស់ភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងរក្សាទំនាក់ទំនងរវាងក្រុមហ៊ុន និងអតិថិជន។ ពួកគេជាចំណុចទំនាក់ទំនងដំបូងគេ ហើយជារឿយៗជាចំណុចទំនាក់ទំនងតែមួយគត់សម្រាប់អតិថិជនជាច្រើន។ ខាងក្រោមនេះជាតួនាទី និងភារកិច្ចសំខាន់ៗរបស់ភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ ៖ ការគ្រប់គ្រងការប្រាស្រ័យទាក់ទងជាមួយអតិថិជន ទទួល និងធ្វើការហៅទូរស័ព្ទ។ បុគ្គលិកមានភាពទទួលខុសត្រូវ រងចាំការឆ្លើយតបការហៅទូរស័ព្ទដែលចូលមកពីអតិថិជនដើម្បីឆ្លើយសំណួរ ផ្ដល់ព័ត៌មាន ទទួលពាក្យបណ្ដឹង ឬសំណើ បញ្ចប់ប្រតិបត្តិការ ដូចជាការបញ្ជាទិញ ឬការបង់ប្រាក់ និងផ្ដល់ការគាំទ្របច្ចេកទេស។ ថែមទាំង ធ្វើការហៅទូរស័ព្ទទៅកាន់អតិថិជនសម្រាប់គោលបំណងផ្សេងៗ ដូចជាការតាមដានបញ្ហា ការស្ទង់មតិ ការផ្ដល់ជូនពិសេស ការកំណត់ពេលណាត់ជួប ឬការប្រមូលបំណុល។ ជាពិសេស ឆ្លើយតបទៅនឹងបណ្ដាញទំនាក់ទំនងផ្សេងទៀត ក្រុមហ៊ុនមជ្ឈមណ្ឌលហៅទូរស័ព្ទទំនើបក៏អាចគ្រប់គ្រងការទំនាក់ទំនងតាមរយៈ អ៊ីមែល, Live Chat, សារ, និងបណ្ដាញសង្គម ផងដែរ។ ផ្ដល់ព័ត៌មានត្រឹមត្រូវ យល់ដឹងស៊ីជម្រៅអំពីផលិតផល សេវាកម្ម គោលការណ៍ និងនីតិវិធីរបស់ក្រុមហ៊ុនដើម្បីផ្ដល់ព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់ដល់អតិថិជន។ ក្រៅពីនេះ ដោះស្រាយបញ្ហា និងពាក្យបណ្ដឹងស្ដាប់ដោយយកចិត្តទុកដាក់នូវបញ្ហា ឬការត្អូញត្អែររបស់អតិថិជន វិភាគស្ថានភាព និងផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ នេះអាចរួមបញ្ចូលការដោះស្រាយជម្លោះ ឬការកែតម្រូវកំហុស។ បង្កើនបទពិសោធន៍អតិថិជន ព្យាយាមធ្វើឱ្យអតិថិជនមានអារម្មណ៍ពេញចិត្ត និងទទួលបានបទពិសោធន៍វិជ្ជមានរាល់ពេលទំនាក់ទំនងជាមួយក្រុមហ៊ុន។ មិនតែប៉ុណ្ណោះ មានតួនាទីក្នុងការគ្រប់គ្រងទិន្នន័យ និងកំណត់ត្រា កត់ត្រាព័ត៌មានអតិថិជន បញ្ចូលព័ត៌មានលម្អិតនៃការសន្ទនាជាមួយអតិថិជនទៅក្នុងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន ឬប្រព័ន្ធទិន្នន័យផ្សេងទៀត។ ហើយរក្សាកំណត់ត្រាឱ្យបានត្រឹមត្រូវ ធានាថាទិន្នន័យអតិថិជនមានភាពទាន់សម័យ និងត្រឹមត្រូវសម្រាប់ជាឯកសារយោងនាពេលអនាគត និងការវិភាគ។ បុគ្គលិក ត្រូវអនុវត្តតាម Scripts និងគោលការណ៍ណែនាំក្នុងការប្រើប្រាស់ Scripts ដើម្បីធានាភាពស៊ីសង្វាក់គ្នានៃសេវាកម្ម និងគុណភាព។ គោរពតាមបទប្បញ្ញត្តិ អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការការពារទិន្នន័យអតិថិជននិងគោលការណ៍សម្ងាត់របស់ក្រុមហ៊ុន។ ភ្ជាប់ជាមួយគ្នានោះដែរ គឺមានការបង្កើនប្រសិទ្ធភាព និងការរៀនសូត្រ អំពីការគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព។ ដើម្បីដោះស្រាយបញ្ហាអតិថិជនតាមប្រព័ន្ធទូរស័ព្ទឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយរក្សាបាននូវគុណភាពសេវាកម្ម។ ភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ ក៏ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលជាទៀងទាត់។ ដើម្បីពង្រឹងជំនាញ ស្វែងយល់ពីផលិតផល សេវាកម្មថ្មីៗ និងបង្កើនប្រសិទ្ធភាពការងារ។ ផ្ដល់មតិកែលម្អដល់អ្នកគ្រប់គ្រងអំពីបញ្ហា ឬចំណុចដែលអាចកែលម្អបាននៅក្នុងដំណើរការសេវាកម្មអតិថិជន។ មួយវិញទៀត មាននាទីក្នុងការដោះស្រាយស្ថានភាពលំបាកនិងគ្រប់គ្រងអតិថិជនដែលខឹងសម្បារ ឬមិនពេញចិត្តដោយភាពស្ងប់ស្ងាត់ និងវិជ្ជាជីវៈ។ ពួកគេត្រូវមានភាពអត់ធ្មត់ រក្សាឥរិយាបថវិជ្ជមាន និងរួសរាយរាក់ទាក់ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។ សរុបមក ភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ មិនមែនគ្រាន់តែជាអ្នកឆ្លើយទូរស័ព្ទនោះទេ។ តែជាអ្នកដោះស្រាយបញ្ហា អ្នកប្រឹក្សាយោបល់ និងជាអ្នកកសាងទំនាក់ទំនង ដែលដើរតួយ៉ាងសំខាន់ក្នុងការរក្សាកេរ្តិ៍ឈ្មោះ និងភាពជោគជ័យរបស់ក្រុមហ៊ុន។ បើយើងនិយាយអំពីជំនាញសំខាន់ៗដែលភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទត្រូវការ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព និងជោគជ័យ បុគ្គលិកម្នាក់ៗត្រូវការជំនាញចម្រុះទាំងផ្នែកទំនាក់ទំនង ផ្នែកបច្ចេកទេស និងផ្នែកផ្ទាល់ខ្លួន។ ហើយជំនាញទាំងអស់នោះមានដូចជា ជំនាញទំនាក់ទំនង ជំនាញដោះស្រាយ និងការគិត ជំនាញផ្ទាល់ខ្លួន និងអាកប្បកិរិយា និងជំនាញបច្ចេកទេសជាដើម។ ចំពោះ ជំនាញទំនាក់ទំនង គឺត្រូវការស្ដាប់ដោយយកចិត្តទុកដាក់ជួយឱ្យបុគ្គលិកផ្ដល់ដំណោះស្រាយត្រឹមត្រូវ និងធ្វើឱ្យអតិថិជនមានអារម្មណ៍ថាត្រូវបានគេយល់។ បុគ្គលិកត្រូវចេះស្ដាប់នូវអ្វីដែលអតិថិជននិយាយដើម្បីយល់ពីបញ្ហា ឬតម្រូវការពិតប្រាកដរបស់ពួកគេ។ ការនិយាយច្បាស់លាស់ និងការបញ្ចេញសំឡេង និយាយឱ្យច្បាស់លាស់ ឮៗល្អ និងប្រើពាក្យពេចន៍ដែលងាយស្រួលយល់។ ការបញ្ចេញសំឡេងត្រឹមត្រូវជួយឱ្យការសន្ទនាមានភាពរលូន និងកាត់បន្ថយការយល់ច្រឡំ។ មានជំនាញសន្ទនា អាចដឹកនាំការសន្ទនាបានល្អ រួសរាយរាក់ទាក់ និងអាចបង្កើតបរិយាកាសល្អប្រសើរជាមួយអតិថិជន។ ទន្ទឹមនឹងនោះ សម្រាប់សេវាកម្មបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទទំនើប បុគ្គលិកក៏ត្រូវចេះសរសេរបានល្អផងដែរ សម្រាប់ការឆ្លើយតបតាមអ៊ីមែល Live Chat ឬបណ្ដាញសង្គម។ មានជំនាញការដោះស្រាយបញ្ហាអាចវិភាគស្ថានភាពរបស់អតិថិជន ស្វែងរកឫសគល់នៃបញ្ហា និងផ្ដល់ដំណោះស្រាយដែលសមស្រប ឬណែនាំជំហានបន្ទាប់។ ការគិតបែបវិភាគ អាចបំបែកបញ្ហាស្មុគស្មាញទៅជាផ្នែកតូចៗ ដើម្បីងាយស្រួលយល់ និងដោះស្រាយ។ បុគ្គលិកអាចធ្វើការសម្រេចចិត្តបានរហ័ស និងត្រឹមត្រូវក្រោមសម្ពាធ ដោយផ្អែកលើព័ត៌មានដែលមាន។ ការយល់ចិត្តមានសមត្ថភាពដាក់ខ្លួនឯងជំនួសអតិថិជន ដើម្បីយល់ពីអារម្មណ៍ និងទស្សនៈរបស់ពួកគេ។ នេះជួយឱ្យបុគ្គលិកឆ្លើយតបបានសមរម្យ និងប្រកបដោយការគិតគូរ។ មានភាពវិជ្ជមាន រក្សាអាកប្បកិរិយាវិជ្ជមាន និងរួសរាយរាក់ទាក់ ទោះបីជាថ្ងៃនោះមានការងារច្រើន ឬជួបបញ្ហាក៏ដោយ។ សំឡេងដែលមានភាពវិជ្ជមានអាចផ្លាស់ប្ដូរអារម្មណ៍របស់អតិថិជន។ អាចគ្រប់គ្រងភាពតានតឹង និងរក្សាភាពស្ងប់ស្ងាត់នៅពេលដែលការងារមមាញឹក ឬជួបបញ្ហាពិបាក។ លើសពីនេះទៀត អាចសម្របខ្លួនបានរហ័សទៅនឹងការផ្លាស់ប្ដូរគោលការណ៍ ផលិតផលថ្មី ឬប្រព័ន្ធបច្ចេកវិទ្យា។ ផ្ទុយពីនោះ ជំនាញបច្ចេកទេសក៏ជាជំនាញមួយដល់សំខាន់មួយដែលបុគ្គលិកទាំងអស់ត្រូវចេះផងដែរ។ ទាក់ទងនឹងចំណេះដឹងផលិតផល សេវាកម្ម យល់ដឹងស៊ីជម្រៅអំពីផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន រួមទាំងលក្ខណៈពិសេស អត្ថប្រយោជន៍ និងរបៀបប្រើប្រាស់។ ជំនាញកុំព្យូទ័រមូលដ្ឋាន ដោយអាចប្រើប្រាស់កុំព្យូទ័រ និងកម្មវិធីទូទៅ ដូចជា Microsoft Office ជាដើម។ ជំនាញប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន និងកម្មវិធីមួយចំនួន ដូចជា ACD, IVR, Ticketing System ដើម្បីកត់ត្រាទិន្នន័យ ស្វែងរកព័ត៌មាន និងគ្រប់គ្រងការហៅទូរស័ព្ទ។ រួមទាំង ជំនាញវាយអក្សរ អាចវាយអក្សរបានលឿន និងត្រឹមត្រូវខណៈពេលកំពុងនិយាយទូរស័ព្ទ។ ជំនាញទាំងអស់នេះរួមគ្នាបង្កើតបានជាភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ ដែលមានសមត្ថភាពខ្ពស់ ដែលអាចផ្ដល់សេវាកម្មល្អប្រសើរ និងរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។ បើយើងងាកមកចាប់អារម្មណ៍អំពី បរិយាកាសការងារ និងអត្ថប្រយោជន៍របស់ភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ របស់អ្នកធ្វើការវិញ។ បរិយាកាសការងារ និងអត្ថប្រយោជន៍សម្រាប់ភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ អាចប្រែប្រួលពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ អាស្រ័យលើទំហំក្រុមហ៊ុន ប្រភេទសេវាកម្មដែលផ្ដល់ និងវប្បធម៌របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណា មានលក្ខណៈពិសេស និងអត្ថប្រយោជន៍មួយចំនួនដែលបុគ្គលិកបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ អាចរំពឹងទុកបាន។ ជាទូទៅ បរិយាកាសការងារមានភាពមមាញឹក ដោយមានការហៅទូរស័ព្ទចូលជាបន្តបន្ទាប់។ បុគ្គលិកត្រូវមានសមត្ថភាពដោះស្រាយការងារច្រើនក្នុងពេលតែមួយ និងធ្វើការក្រោមសម្ពាធពេលវេលា។ មានភាពបត់បែនខ្ពស់ ដោយសារតែធម្មជាតិនៃការងារដែលទាមទារឱ្យមានការឆ្លើយតបភ្លាមៗចំពោះស្ថានភាពផ្សេងៗ។ ជាទូទៅបុគ្គលិកធ្វើការជាផ្នែកមួយនៃក្រុមធំ ទោះបីជាការងារជាលក្ខណៈបុគ្គលក្នុងការឆ្លើយតបការហៅទូរស័ព្ទក៏ដោយ។ មានអ្នកគ្រប់គ្រងក្រុមនិងសហការីដែលអាចផ្ដល់ជាជំនួយ។ ការសហការក្នុងក្រុមមានសារៈសំខាន់សម្រាប់ការចែករំលែកព័ត៌មាន និងការដោះស្រាយបញ្ហាស្មុគស្មាញ។ ក្រុមហ៊ុនមជ្ឈមណ្ឌលហៅទូរស័ព្ទជាច្រើនដំណើរការ ២៤ ម៉ោង ៧ ថ្ងៃ ជាពិសេសសម្រាប់ក្រុមហ៊ុនដែលបម្រើអតិថិជនអន្តរជាតិ។ ដូច្នេះ បុគ្គលិកអាចនឹងធ្វើការតាមវេនពេលព្រឹក ពេលថ្ងៃ ឬពេលយប់ រួមទាំងចុងសប្ដាហ៍ និងថ្ងៃបុណ្យផងដែរ។ តម្រូវឱ្យមានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងកាលវិភាគផ្ទាល់ខ្លួន។ បុគ្គលិកធ្វើការជាមួយប្រព័ន្ធកុំព្យូទ័រ កាស ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន និងកម្មវិធីផ្សេងៗទៀតដើម្បីគ្រប់គ្រងការហៅទូរស័ព្ទ និងកត់ត្រាព័ត៌មាន។ ជាធម្មតា គុណភាពការងាររបស់បុគ្គលិកត្រូវបានវាស់វែងតាមរយៈសូចនាករសំខាន់ៗ ឬហៅថា KPI ដូចជា៖ រយៈពេលមធ្យមក្នុងការដោះស្រាយការហៅទូរស័ព្ទមួយ សមត្ថភាពដោះស្រាយបញ្ហាអតិថិជនបានចប់សព្វគ្រប់តាំងពីការហៅទូរស័ព្ទលើកដំបូង កម្រិតនៃការពេញចិត្តរបស់អតិថិជន វត្តមាន និងការអនុលោមតាមកាលវិភាគ។ នេះអាចបង្កើតសម្ពាធខ្លះ ប៉ុន្តែក៏ជាឱកាសដើម្បីអភិវឌ្ឍខ្លួន និងបង្កើនប្រសិទ្ធភាពការងារផងដែរ។ អត្ថប្រយោជន៍ដែលបុគ្គលិកទទួលបានពីក្រុមហ៊ុន គឺឱកាសការងារខ្ពស់ក្នុងឧស្សាហកម្មសេវាកម្មបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ។ ជាពិសេសនៅកម្ពុជាកំពុងតែរីកចម្រើន ដែលផ្ដល់ឱកាសការងារច្រើនសម្រាប់អ្នកមានជំនាញទំនាក់ទំនង និងភាសា។ ឧស្សាហកម្មមជ្ឈមណ្ឌលហៅទូរស័ព្ទកំពុងរីកចម្រើន ជាពិសេសនៅកម្ពុជា ដែលផ្ដល់ឱកាសការងារច្រើនសម្រាប់អ្នកមានជំនាញទំនាក់ទំនង និងភាសា។ ការងារនេះជួយពង្រឹងជំនាញទំនាក់ទំនងផ្ទាល់មាត់ ការស្ដាប់ និងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ ជំនាញទាំងនេះមានតម្លៃខ្ពស់នៅក្នុងវិស័យការងារផ្សេងៗ។ បុគ្គលិកទទួលបានចំណេះដឹងស៊ីជម្រៅអំពីផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន ដែលអាចជាមូលដ្ឋានដ៏ល្អសម្រាប់អាជីពនាពេលអនាគត។ សម្រាប់បុគ្គលិកដែលមានឆន្ទៈនិងសមត្ថភាពល្អ អាចមានឱកាសរីកចម្រើនទៅកាន់តួនាទីខ្ពស់ជាងនេះ ដូចជា អ្នកគ្រប់គ្រងក្រុម អ្នកបណ្ដុះបណ្ដាល អ្នកពិនិត្យលើគុណភាព ឬចូលទៅកាន់ផ្នែកផ្សេងទៀតរបស់ក្រុមហ៊ុនដូចជា ទីផ្សារ ឬលក់ជាដើម។ ក្រៅពីប្រាក់ខែគោល បុគ្គលិកជាច្រើនក៏អាចទទួលបានប្រាក់លើកទឹកចិត្ត ផ្អែកលើប្រសិទ្ធភាពការងារ។ អត្ថប្រយោជន៍ផ្សេងៗអាចរួមមាន ការធានារ៉ាប់រងសុខភាព ប្រាក់បំណាច់អតីតភាពការងារ ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាក់ឧបត្ថម្ភផ្សេងៗ។ ថែមទាំង បទពិសោធន៍ការងារអន្តរជាតិ ពេលធ្វើការជាមួយក្រុមហ៊ុនបរទេស ដោយសម្របខ្លួនក្នុងវប្បធម៌និងបរិបទការងារខុសគ្នា និងយល់ដឹងពីតម្រូវការអតិថិជនអន្តរជាតិ។ សរុបមក ការងារជាភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ អាចជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់អាជីពជាច្រើន។ ដោយសារតែវាផ្ដល់នូវការអភិវឌ្ឍជំនាញសំខាន់ៗ និងឱកាសក្នុងការរីកចម្រើន បើទោះបីជាបរិយាកាសការងារមានភាពមមាញឹក និងទាមទារការបត់បែនខ្ពស់ក៏ដោយ។ ទោះបីជាការងារជាភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទ មានអត្ថប្រយោជន៍ និងឱកាសច្រើនក៏ដោយ ក៏វាមានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលបុគ្គលិកត្រូវតែត្រៀមខ្លួនដោះស្រាយ។ សម្ពាធការងារ និងភាពតានតឹង បរិមាណការងារច្រើន បុគ្គលិកត្រូវដោះស្រាយការហៅទូរស័ព្ទ (ឬសារ) ច្រើនក្នុងមួយថ្ងៃៗ ដែលទាមទារល្បឿន និងប្រសិទ្ធភាពខ្ពស់។ គោលដៅ KPI តឹងរ៉ឹង មានសម្ពាធក្នុងការសម្រេចបាននូវសូចនាករប្រតិបត្តិការសំខាន់ៗ។ ការងារក្រោមសម្ពាធពេលវេលា ត្រូវធ្វើការសម្រេចចិត្តរហ័ស និងផ្ដល់ដំណោះស្រាយភ្លាមៗ ដែលអាចបង្កឱ្យមានភាពតានតឹង។ បុគ្គលិកត្រូវមានការដោះស្រាយអតិថិជនពិបាក នៅពេលអតិថិជនខឹងសម្បារ ឬមិនពេញចិត្ត ដោយការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង និងការរក្សាភាពវិជ្ជាជីវៈក្នុងស្ថានភាពទាំងនេះ គឺជាបញ្ហាប្រឈមដ៏ធំ។ ពេលខ្លះ បុគ្គលិកអាចទទួលបានពាក្យសម្ដីមិនសមរម្យ ឬការមិនគោរពពីអតិថិជន។ អតិថិជនអាចមានសំណួរស្មុគស្មាញ ឬមិនច្បាស់លាស់ ដែលពិបាកក្នុងការយល់ និងផ្ដល់ដំណោះស្រាយភ្លាមៗ។ អារម្មណ៍អវិជ្ជមានរបស់អតិថិជនជាបន្តបន្ទាប់អាចបណ្ដាលឱ្យបុគ្គលិកអស់កម្លាំងផ្លូវចិត្ត ឬឆាប់ធុញទ្រាន់។ ការយល់ដឹងពីបញ្ហាប្រឈមទាំងនេះអាចជួយឱ្យអ្នកដែលមានបំណងចង់ធ្វើការក្នុងវិស័យសេវាកម្មបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទត្រៀមខ្លួនបានល្អ និងរកវិធីដោះស្រាយ ដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពនេះ។ ការងារជាភ្នាក់ងារបម្រើអតិថិជនតាមប្រព័ន្ធទូរស័ព្ទនៅកម្ពុជា គឺជាវិស័យដែលមានសក្ដានុពលខ្ពស់ ផ្ដល់ឱកាសអភិវឌ្ឍន៍ជំនាញដ៏មានតម្លៃ។ ប៉ុន្តែក៏ទាមទារនូវភាពអត់ធ្មត់ ជំនាញដោះស្រាយបញ្ហា និងការសម្របខ្លួនបានល្អផងដែរ។